កីឡាអេឡិចត្រូនិក ឬហៅថា Esports កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្ដានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជន។ ចំណូលចិត្តធម្មតា Esports បានក្លាយទៅជាវិស័យអាជីពមួយដែលមានការប្រកួតប្រជែងខ្ពស់ និងការគាំទ្រយ៉ាងខ្លាំងក្លា។ ការរីកចម្រើននៃ Esports នៅកម្ពុជាអាចមើលឃើញតាមរយៈចំណុចសំខាន់ៗដូចខាងក្រោម។ ចំនួនយុវជនដែលចាប់អារម្មណ៍ និងលេងហ្គេម Esports បានកើនឡើងគួរឲ្យកត់សម្គាល់។ ហ្គេមល្បីៗដូចជា Mobile Legends: Bang Bang , PUBG Mobile, League of Legends, និង Dota 2 មានមូលដ្ឋានអ្នកលេង និងអ្នកគាំទ្រយ៉ាងច្រើន។ កម្ពុជាមានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលហៅកាត់ថា EFC ដែលជាស្ថាប័នទទួលស្គាល់ជាផ្លូវការក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យ Esports។ ក្រៅពីនេះ ក៏មានក្លឹប និងក្រុម Esports អាជីពជាច្រើនបានបង្កើតឡើង ដែលរៀបចំការហ្វឹកហាត់ និងប្រកួតប្រជែងយ៉ាងយកចិត្តទុកដាក់។ ការរៀបចំការប្រកួតក្នុងស្រុកជាបន្តបន្ទាប់ ចាប់ពីកម្រិតតូចរហូតដល់ការប្រកួតលីគអាជីពធំៗ ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជន។ ព្រឹត្តិការណ៍ទាំងនេះបានជួយជំរុញឲ្យមានការចាប់អារម្មណ៍ និងលើកកម្ពស់កម្រិតលេងរបស់កីឡាករ។ Esports ត្រូវបានទទួលស្គាល់ជាកីឡាផ្លូវការនៅកម្ពុជា ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យនេះតទៅមុខ។ ការទទួលស្គាល់នេះបានបើកផ្លូវឲ្យមានការគាំទ្របន្ថែមទៀតទាំងផ្នែកធនធាន និងគោលនយោបាយ។ បើទោះជាវិស័យ Esports នៅកម្ពុជាទើបតែរីកចម្រើនក្តី ក៏កីឡាករកម្ពុជាបានបន្សល់ទុកនូវស្នាដៃគួរជាទីមោទនៈជាច្រើនលើឆាកអន្តរជាតិ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កីឡា Esports នៅកម្ពុជាកាលពីឆ្នាំ ២០២៣ ដែលទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ក្រុមជម្រើសជាតិកម្ពុជាក្នុងវិញ្ញាសា Mobile Legends: Bang Bang បានឈ្នះមេដៃប្រាក់ ក្នុងការប្រកួត SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជ័យជម្នះនេះបានលើកមុខមាត់កម្ពុជាយ៉ាងខ្លាំងលើឆាកអន្តរជាតិ និងបានជំរុញទឹកចិត្តយុវជនជាច្រើនទៀតឲ្យងាកមកចាប់អារម្មណ៍វិស័យនេះ។ ក្រុមកីឡាករកម្ពុជាជាច្រើនក៏បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអន្តរជាតិជាច្រើនទៀតផងដែរ ដូចជាអឺមអេសស៊ី ឬ M World Championship សម្រាប់ Mobile Legends: Bang Bang និងការប្រកួតលីគតំបន់ផ្សេងៗ។ ទោះបីជាមិនទាន់ទទួលបានលទ្ធផលខ្ពស់គ្រប់ការប្រកួតក្តី ការចូលរួមទាំងនេះបានផ្ដល់បទពិសោធន៍ដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីក្រុមខ្លាំងៗ។ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន និងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃកាន់តែរីកសាយភាយ ដែលជាកត្តាសំខាន់ក្នុងការជំរុញការរីកចម្រើននៃ Esports។ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនហ្គេមជាច្រើនបានចាប់ផ្ដើមបណ្ដាក់ទុនក្នុងវិស័យនេះ។ តាមរយៈការឧបត្ថម្ភការប្រកួត ការបង្កើតក្រុម និងការផ្សព្វផ្សាយ វិស័យកីឡានឹងអាចរីកចម្រើនទៅមុខបាន។ ការវិនិយោគនេះនឹងជួយជំរុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានសម្រាប់ Esports។ វិស័យ Esports មិនមែនត្រឹមតែផ្ដោតលើកីឡាករប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឱកាសការងារជាច្រើនទៀតផង។ ដូច្នេះហើយ អ្នកអត្ថាធិប្បាយ អ្នករៀបចំព្រឹត្តិការណ៍ អ្នកគ្រប់គ្រងក្រុម អ្នកផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអ្នកអភិវឌ្ឍន៍ហ្គេមជាដើម។ ការរៀបចំព្រឹត្តិការណ៍ Esports អន្តរជាតិនៅកម្ពុជា អាចទាក់ទាញអ្នកគាំទ្រ និងក្រុមមកពីបរទេស ដែលនឹងរួមចំណែកដល់ការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ ទោះជាយ៉ាងណា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព គឺតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រប់ផ្នែកទាំងអស់។ រាជរដ្ឋាភិបាល បានសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងភាគីពាក់ព័ន្ធនានាគួរតែបន្តគ្នាក្នុងការបង្កើតគោលនយោបាយគាំទ្រ។ វិស័យ Esports នៅកម្ពុជានៅមានសក្ដានុពលដ៏ធំធេងសម្រាប់អនាគត បើទោះបីជាបច្ចុប្បន្នវិស័យនេះកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនដំបូងនៅឡើយក៏ដោយ។ យុវជនខ្មែរជាច្រើនមានចំណង់ចំណូលចិត្តខ្លាំងទៅលើការលេងហ្គេម និងមានទេពកោសល្យផ្នែក Esports ដែលអាចនឹងក្លាយជាកីឡាករអាជីពដ៏ឆ្នើមប្រសិនបើមានការគាំទ្រ។ ជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ការបង្កើតលីគប្រកួតប្រជែងជាប្រចាំ និងការអភិវឌ្ឍធនធានមនុស្ស ប្រទេសកម្ពុជានឹងអាចឈានជើងចូលក្នុងឆាក Esports អន្តរជាតិបាននាពេលអនាគតដ៏ខ្លីខាងមុខ។ សរុបមក Esports កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញជាច្រើនសម្រាប់យុវជនជំនាន់ថ្មី។ ជំនាញទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ និងអាចយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ និងអាជីពការងារនាពេលអនាគត។